អាជីពក្នុងវិស័យអភិរក្សសត្វព្រៃនៅកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់យុវជនដែលស្រឡាញ់បរិស្ថានធម្មជាតិ។ ការងារជាមន្ត្រីឧទ្យានុរក្ស គឺជាមុខតំណែងដ៏សំខាន់ក្នុងការការពារធនធានធម្មជាតិ និងទប់ស្កាត់ការបរបាញ់សត្វព្រៃខុសច្បាប់។ អ្នកជំនាញផ្នែកជីវៈចម្រុះដើរតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាស្រាវជ្រាវអំពីប្រភេទសត្វដែលកំពុងរងការគំរាមកំហែងដូចជា ដំរីអាស៊ី និងខ្លាឃ្មុំ។ កម្ពុជាត្រូវការអ្នកជំនាញខាងជលផលកាន់តែច្រើនដើម្បីអភិរក្សសត្វផ្សោតទន្លេមេគង្គ និងប្រភេទត្រីកម្រៗដែលជិតផុតពូជ។ អាជីពជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវ ផ្តល់ឱកាសឱ្យបុគ្គលម្នាក់ៗអាចស្វែងរកប្រភេទពូជសត្វថ្មីៗនៅក្នុងតំបន់ជួរភ្នំក្រវាញ។ ការងារនៅក្នុងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ដូចជា WWF, WCS ឬ CI ផ្តល់នូវបទពិសោធន៍ការងារកម្រិតស្តង់ដារពិភពលោក។ វិស័យអភិរក្សតម្រូវឱ្យមានអ្នកជំនាញខាងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ដើម្បីតាមដានការប្រែប្រួលនៃផ្ទៃដីព្រៃឈើ និងទីជម្រកសត្វ។ អាជីពជាពេទ្យសត្វព្រៃ គឺជាជំនាញដ៏កម្រ និងមានតម្រូវការខ្ពស់សម្រាប់ជួយសង្គ្រោះសត្វដែលរងរបួស។ ការងារអភិរក្សមិនមែនត្រឹមតែនៅក្នុងព្រៃនោះទេ ប៉ុន្តែវាក៏រួមបញ្ចូលនូវការងាររៀបចំគោលនយោបាយនៅតាមក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។ អ្នកអប់រំបរិស្ថានដើរតួនាទីក្នុងការផ្លាស់ប្តូរផ្នត់គំនិតសហគមន៍មូលដ្ឋានឱ្យឈប់ហូបសាច់សត្វព្រៃ និងងាកមកចូលរួមការពារវិញ។ ការងារជាអ្នកថតរូបសត្វព្រៃ និងធម្មជាតិ ជួយផ្សព្វផ្សាយពីសម្រស់ដ៏អស្ចារ្យនៃព្រៃឈើកម្ពុជាទៅកាន់ពិភពលោក។ អ្នកជំនាញខាងអេកូទេសចរណ៍ ជួយបង្កើតមុខរបរថ្មីសម្រាប់អ្នកភូមិ ដើម្បីកាត់បន្ថយការតោងទាក់សត្វព្រៃ។ ការងារអភិរក្សផ្តល់នូវឱកាសការងារដ៏ច្រើនសម្រាប់និស្សិតដែលបញ្ចប់ការសិក្សាផ្នែកបរិស្ថាន ជីវវិទ្យា និងកសិកម្ម។ វិស័យនេះទាមទារឱ្យមានអ្នកជំនាញខាងច្បាប់បរិស្ថាន ដើម្បីជួយការពារតំបន់ការពារធម្មជាតិ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។ អ្នករៃអង្គាសប្រាក់ សម្រាប់គម្រោងអភិរក្ស គឺជាអ្នកជំរុញឱ្យមានធនធានហិរញ្ញវត្ថុដើម្បីបន្តបេសកកម្មសង្គ្រោះសត្វព្រៃ។ អាជីពជាអ្នកគ្រប់គ្រងគម្រោង ក្នុងវិស័យនេះ តម្រូវឱ្យមានសមត្ថភាពក្នុងការសម្របសម្រួលរវាងរដ្ឋាភិបាល និងម្ចាស់ជំនួយ។ ការងារជាអ្នកវិភាគទិន្នន័យសត្វព្រៃ ជួយឱ្យយើងដឹងពីការកើនឡើង ឬថយចុះនៃចំនួនសត្វតាមរយៈរូបភាពពីកាមេរ៉ាស្វ័យប្រវត្តិ។ យុវជនដែលមានជំនាញខាងទំនាក់ទំនង អាចក្លាយជាអ្នកនាំពាក្យ ឬអ្នកតស៊ូមតិដើម្បីសិទ្ធិសត្វព្រៃ និងបរិស្ថាន។ ការងារអភិរក្សផ្តល់នូវបទពិសោធន៍ជីវិតដ៏ប្លែក តាមរយៈការរស់នៅ និងធ្វើការងារជិតស្និទ្ធជាមួយធម្មជាតិ។ អ្នកជំនាញខាងដាំដុះព្រៃឈើឡើងវិញ ជួយស្តារទីជម្រកដែលបាត់បង់ឱ្យក្លាយជាផ្ទះដ៏សុវត្ថិភាពសម្រាប់សត្វព្រៃម្តងទៀត។ អាជីពនេះតម្រូវឱ្យមានការលះបង់ខ្ពស់ និងការតាំងចិត្តមាំមួនក្នុងការការពារសម្បត្តិធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។ ការងារជាមន្ត្រីអង្កេតការណ៍តាមដានការជួញដូរសត្វព្រៃ ជួយទប់ស្កាត់ខ្សែសង្វាក់ឧក្រិដ្ឋកម្មឆ្លងដែន។ អ្នកជំនាញខាងសង្គមសាស្ត្រក្នុងវិស័យអភិរក្ស ជួយសិក្សាពីទំនាក់ទំនងរវាងមនុស្ស និងព្រៃឈើឱ្យរស់នៅជាមួយគ្នាដោយសុខដុម។ ការងារអភិរក្សនៅកម្ពុជាផ្តល់ឱកាសឱ្យអ្នកមានវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានៅក្រៅប្រទេសជាញឹកញាប់។ អាជីពជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ដូចជាភ្នំតាម៉ៅ ជាការងារដែលផ្ដល់នូវក្តីមេត្តាចំពោះសត្វដែលគ្មានទីពឹង។ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ជួយពិនិត្យសុខភាព និងហ្សែនរបស់សត្វព្រៃដើម្បីការពារជំងឺឆ្លងផ្សេងៗ។ ការងារក្នុងវិស័យអភិរក្សជួយពង្រឹងជំនាញដោះស្រាយបញ្ហា និងការធ្វើការងារជាក្រុមក្នុងស្ថានភាពលំបាក។ វិស័យអភិរក្សកំពុងត្រូវការអ្នកជំនាញខាងសេដ្ឋកិច្ចបរិស្ថាន ដើម្បីគណនាពីតម្លៃនៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី។ អាជីពជាអ្នកណែនាំភ្ញៀវទេសចរមើលសត្វស្លាប គឺជាការងារដែលមានចំណូលខ្ពស់ និងមានតម្រូវការពីភ្ញៀវអន្តរជាតិ។ ការងារជាអ្នកគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ជួយពង្រឹងអំណាចដល់ប្រជាពលរដ្ឋក្នុងការការពារព្រៃឈើដោយខ្លួនឯង។ អ្នកជំនាញខាងបច្ចេកវិទ្យាឆ្លាតវៃ ជួយដំឡើងឧបករណ៍តាមដានសត្វតាមរយៈផ្កាយរណប។ ការងារក្នុងវិស័យនេះផ្តល់នូវមោទនភាពជាតិ នៅពេលដែលយើងអាចជួយសង្គ្រោះសត្វដែលជិតផុតពូជពីលោកនេះ។ អ្នកនិពន្ធ និងអ្នកសារព័ត៌មានបរិស្ថាន ជួយបើកកកាយការពិតពីការបំផ្លាញសត្វព្រៃ និងទាមទារយុត្តិធម៌ឱ្យធម្មជាតិ។ អាជីពជាអ្នកសម្របសម្រួលស្ម័គ្រចិត្ត ផ្តល់ឱកាសឱ្យយុវជនបានសាកល្បងការងារអភិរក្សមុននឹងសម្រេចចិត្តចាប់យកជាអាជីពពិតប្រាកដ។ វិស័យអភិរក្សតម្រូវឱ្យមានអ្នកជំនាញខាងគ្រប់គ្រងធនធានទឹក ដើម្បីធានាថាមានប្រភពទឹកគ្រប់គ្រាន់សម្រាប់សត្វព្រៃ។ ការងារជាអ្នកអភិរក្សសត្វល្មូន និងសត្វឥតឆ្អឹងកង គឺជាជំនាញពិសេសដែលជួយរក្សាតុល្យភាពអេកូឡូស៊ី។ អ្នកគ្រប់គ្រងមូលដ្ឋានទិន្នន័យជីវៈចម្រុះ ជួយរក្សាទុកព័ត៌មានវិទ្យាសាស្ត្រដ៏មានតម្លៃសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយ។ ការងារអភិរក្សជួយឱ្យអ្នកមានសុខភាពល្អ និងរឹងមាំ តាមរយៈការដើរល្បាត។ ការរៀបចំផែនការគ្រប់គ្រងតំបន់ការពារ ជួយកំណត់ព្រំដែន និងវិធានការការពារឱ្យបានច្បាស់លាស់។ អាជីពជាអ្នកវិភាគដី និងរុក្ខជាតិ ជួយឱ្យយើងដឹងពីភាពសម្បូរបែបនៃចំណីសម្រាប់សត្វព្រៃ។ ការងារក្នុងផ្នែកសវនកម្មបរិស្ថាន ជួយធានាថារាល់ការអភិវឌ្ឍន៍មិនបង្កផលប៉ះពាល់ដល់ទីជម្រកសត្វព្រៃឡើយ។ អ្នកជំនាញខាងដោះស្រាយទំនាស់រវាងមនុស្ស និងសត្វដំរី ជួយកាត់បន្ថយការខូចខាតដំណាំ និងការបាត់បង់ជីវិត។ ស័យអភិរក្សផ្តល់ឱកាសឱ្យអ្នកបានក្លាយជាអ្នកដឹកនាំវ័យក្មេងដែលមានឥទ្ធិពលក្នុងឆាកអន្តរជាតិ។ ការងារជាអ្នកថែទាំសត្វព្រៃ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងចំណេះដឹងអំពីអាហារូបត្ថម្ភសត្វ។ អ្នករៀបចំកម្មវិធី "ការលែងសត្វចូលព្រៃវិញ" គឺជាការងារដែលផ្តល់នូវភាពរីករាយ និងក្តីសង្ឃឹមថ្មី។ អាជីពនេះជួយឱ្យអ្នកមានទស្សនវិស័យវែងឆ្ងាយអំពីពិភពលោក និងការរស់នៅដោយនិរន្តរភាព។ ការងារក្នុងវិស័យអភិរក្សតម្រូវឱ្យមានការសហការគ្នាយ៉ាងស្អិតរមួតជាមួយកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដី។ អ្នកជំនាញខាងការប្រែប្រួលអាកាសធាតុ ជួយសិក្សាពីផលប៉ះពាល់នៃកម្ដៅផែនដីទៅលើការផ្លាស់ទីរបស់សត្វព្រៃ។ អាជីពជាអ្នកផលិតខ្សែភាពយន្តឯកសារអំពីសត្វព្រៃ ជួយបំផុសស្មារតីស្រឡាញ់ធម្មជាតិដល់កុមារា និងកុមារី។ អាជីពក្នុងវិស័យអភិរក្សគឺជាអាជីពដែលមិនត្រឹមតែចិញ្ចឹមជីវិតបាននោះទេ ប៉ុន្តែក៏បានជួយដល់ភពផែនដីផងដែរ។ សរុបមក អាជីពក្នុងវិស័យសត្វព្រៃ និងការងារអភិរក្ស គឺជាវិថីការងារដ៏មានតម្លៃ និងផ្តល់អត្ថន័យជ្រាលជ្រៅបំផុតសម្រាប់មនុស្សជាតិ។